ការរត់ប្រណាំងសប្បុរសធម៌សម្រាប់បុព្វហេតុសង្គម គឺជាព្រឹត្តិការណ៍កីឡាដែលរួមបញ្ចូលគ្នារវាងការថែទាំសុខភាព និងស្មារតីជួយសង្គម។ ព្រឹត្តិការណ៍នេះបានក្លាយជាចលនាដ៏មានប្រជាប្រិយភាពនៅកម្ពុជា ក្នុងការកៀរគរថវិកាជួយដល់មន្ទីរពេទ្យ អង្គការសប្បុរសធម៌ និងជនងាយរងគ្រោះ។ គោលបំណងចម្បងបំផុតគឺដើម្បីកៀរគរថវិកាពីសប្បុរសជនយកទៅជួយទ្រទ្រង់ដល់ប្រតិបត្តិការសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារនានានៅក្នុងប្រទេស។ កម្មវិធីនេះមានបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាសង្គមដែលកំពុងកើតមាន និងជំរុញឱ្យមានការចូលរួមដោះស្រាយរួមគ្នាចេញពីកម្លាំងមហាជន។ ការរត់ប្រណាំងរៀបចំឡើងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការធ្វើលំហាត់ប្រាណដើម្បីបង្ការជំងឺមិនឆ្លងផ្សេងៗដូចជា ជំងឺបេះដូង និងលើសឈាម។ គោលបំណងគឺដើម្បីផ្ដល់ឱកាសឱ្យក្រុមហ៊ុនឯកជនបានចូលរួមចំណែកក្នុងកិច្ចការសង្គមតាមរយៈការឧបត្ថម្ភ និងការធ្វើទំនួលខុសត្រូវសង្គម។ យើងចង់បង្កើតនូវស្មារតីសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈតាមរយៈសកម្មភាពកីឡារួមគ្នាដោយមិនប្រកាន់ឋានៈ។ ការរត់មានបំណងបណ្ដុះវប្បធម៌នៃការចែករំលែក និងទឹកចិត្តមេត្តាធម៌នៅក្នុងស្រទាប់យុវជនជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក។ គោលបំណងគឺដើម្បីអបអរសាទរទិវាជាតិ ឬអន្តរជាតិសំខាន់ៗ តាមរយៈសកម្មភាពដែលមានប្រយោជន៍ដល់សុខភាព និងសង្គមជាតិទាំងមូល។ កម្មវិធីនេះចង់បង្ហាញពីសក្ដានុពលនៃវិស័យកីឡាក្នុងការផ្លាស់ប្តូរផ្នត់គំនិតមនុស្សឱ្យងាកមករកផ្លូវវិជ្ជមាន និងជៀសឆ្ងាយពីគ្រឿងញៀន។ ការរត់ជួយកៀរគរជំនួយដើម្បីទិញសម្ភារៈសិក្សា និងកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតំបន់ដាច់ស្រយាលសម្រាប់កុមារដែលជួបការលំបាក។ គោលបំណងគឺដើម្បីផ្សព្វផ្សាយពីសន្តិភាព និងស្ថិរភាពដែលអនុញ្ញាតឱ្យមានការជួបជុំមហាជនបានយ៉ាងច្រើនកុះករដោយភាពរីករាយ។ កម្មវិធីនេះមានបំណងជំរុញឱ្យពលរដ្ឋចេះស្រឡាញ់ និងថែរក្សាបរិស្ថានតាមរយៈសកម្មភាពរត់រើសសំរាមនៅតាមដងផ្លូវក្នុងទីក្រុង។ យើងចង់ផ្ដល់កម្លាំងចិត្តដល់ជនពិការឱ្យមានសេចក្ដីក្លាហានចូលរួមក្នុងសកម្មភាពសង្គម និងបង្ហាញពីសមត្ថភាពពិតរបស់ពួកគេលើវេទិកាកីឡា។ គោលបំណងគឺដើម្បីបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិលក្នុងបុព្វហេតុមនុស្សធម៌រួមគ្នា។ ការរត់ជួយពង្រឹងកេរ្តិ៍ឈ្មោះនៃតំបន់ទេសចរណ៍ដែលរៀបចំព្រឹត្តិការណ៍ឱ្យភ្ញៀវទេសចរអន្តរជាតិបានស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈរូបភាពសប្បុរសធម៌។ ជាចុងក្រោយ គោលបំណងគឺដើម្បីកសាងសហគមន៍មួយដែលពោរពេញដោយសុខភាពល្អ សាមគ្គីភាព និងក្ដីស្រឡាញ់ដ៏បរិសុទ្ធក្នុងចំណោមពលរដ្ឋគ្រប់រូប។ ការជ្រើសរើសទីតាំងសម្រាប់រៀបចំការរត់ប្រណាំងសប្បុរសធម៌ គឺជាកត្តាសំខាន់បំផុតក្នុងការទាក់ទាញអ្នកចូលរួម និងបង្កើនសោភ័ណភាពនៃព្រឹត្តិការណ៍។ តំបន់អង្គរវត្តក្នុងខេត្តសៀមរាប គឺជាទីតាំងប្រវត្តិសាស្ត្រលំដាប់ពិភពលោក ដែលតែងតែរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិជារៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ តែងតែរៀបចំការរត់ប្រណាំងសប្បុរសធម៌នៅតាមបណ្ដោយផ្លូវមាត់ទន្លេចតុមុខ ដែលមានខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹម។ តំបន់វិមានឯករាជ្យ និងសួនច្បារជុំវិញ គឺជាចំណុចកណ្ដាលដែលអ្នករត់ចូលចិត្តមកជួបជុំគ្នា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងបុព្វហេតុសង្គម។ ខេត្តព្រះសីហនុ ផ្ដល់នូវផ្លូវរត់ដ៏វែងតាមបណ្ដោយឆ្នេរសមុទ្រ ដែលទាក់ទាញអ្នករត់ទាំងក្នុងស្រុក និងអន្តរជាតិឱ្យមកចូលរួមចំណែកជួយមន្ទីរពេទ្យ។ ខេត្តកែប គឺជាទីតាំងដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តរត់កម្សាន្តតាមផ្លូវជុំវិញភ្នំ និងឆ្នេរសមុទ្រក្នុងបរិយាកាសស្ងប់ស្ងាត់។ តំបន់កោះពេជ្រ ក្នុងទីក្រុងភ្នំពេញ គឺជាទីធ្លាធំទូលាយបំផុតដែលងាយស្រួលសម្រាប់ការរៀបចំស្ដង់ និងការជួបជុំមហាជនរាប់ម៉ឺននាក់។ បណ្ដោយផ្លូវមាត់ទន្លេក្នុងក្រុងកំពង់ចាម គឺជាទីតាំងដែលតែងតែរៀបចំការរត់ដើម្បីកៀរគរថវិកាជួយដល់កុមារនៅតំបន់ភូមិភាគឦសាន។ ទីលានពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាទីតាំងទំនើបបំផុតសម្រាប់ការរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍រត់ប្រណាំងខ្នាតធំលំដាប់ជាតិ។ សួនច្បារវត្តបទុមវត្តី ជាកន្លែងផ្ដុំកម្លាំងសម្រាប់អ្នករត់ប្រណាំងខ្នាតតូចក្នុងទីក្រុងភ្នំពេញនាពេលព្រឹកព្រលឹមជារៀងរាល់ចុងសប្តាហ៍។ ទីក្រុងតាខ្មៅក្នុងខេត្តកណ្តាល ក៏មានសកម្មភាពរត់ប្រណាំងជួយសង្គមតាមដងទន្លេបាសាក់យ៉ាងសកម្មសម្រាប់ពលរដ្ឋជុំវិញរាជធានី។ តំបន់ភ្នំតាម៉ៅ គឺជាទីតាំងដែលគេរៀបចំការរត់ដើម្បីកៀរគរថវិកាជួយដល់ការសង្គ្រោះ និងព្យាបាលសត្វព្រៃកម្រៗ។ តំបន់ជ្រោយចង្វារ ផ្ដល់នូវទិដ្ឋភាពទន្លេសងខាងដ៏ស្រស់ត្រកាល ដែលស័ក្តិសមបំផុតសម្រាប់ការរត់នាពេលថ្ងៃរះ។ សួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង ជាទីតាំងដ៏មានកិត្តិយសសម្រាប់ការផ្ដើមចេញដំណើរនៃព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ធំៗ។ រាល់ទីតាំងដែលបានជ្រើសរើសទាំងអស់ សុទ្ធតែឆ្លុះបញ្ចាំងពីសក្ដានុពលទេសចរណ៍ និងទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ គឺជាការរួមបញ្ចូលគ្នានៃសកម្មភាពកីឡា និងការបង្ហាញសាមគ្គីភាព ដើម្បីបុព្វហេតុសង្គម។ សកម្មភាពដែលត្រូវធ្វើដំបូងបង្អស់សម្រាប់ការរត់ប្រណាំងសប្បុរសធម៌ គឺការចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងការទទួលយកអាវយឺត រួមទាំងកញ្ចប់សម្ភារៈសម្រាប់ពាក់ក្នុងថ្ងៃរត់ជាផ្លូវការ។ អ្នកចូលរួមតែងតែធ្វើដំណើរមកដល់ទីតាំង តាំងពីម៉ោង ៤ ព្រឹក ដើម្បីត្រៀមខ្លួន ជួបជុំក្រុមការងារ និងពិនិត្យមើលភាពរួចរាល់ចុងក្រោយ។ មានការចាក់តន្ត្រីយ៉ាងរស់រវើកពីលើឆាកធំ ដើម្បីផ្ដល់ថាមពល និងបង្កើតបរិយាកាសសប្បាយរីករាយដល់អ្នកដែលទើបតែធ្វើដំណើរមកដល់។ សកម្មភាពសូត្រមន្ត ឬការធ្វើពិធីសាសនាតាមជំនឿ ត្រូវបានធ្វើឡើងដើម្បីបន់ស្រន់សុំសេចក្ដីសុខ និងសុវត្ថិភាពក្នុងពេលរត់ដល់មហាជន។ សកម្មភាពកម្ដៅសាច់ដុំរួមគ្នាដឹកនាំដោយគ្រូជំនាញ ត្រូវបានធ្វើឡើងនៅមុខឆាក ដើម្បីបង្ការការរងរបួសសាច់ដុំក្នុងពេលរត់។ វាគ្មិនកិត្តិយស ឬតំណាងរៀបចំកម្មវិធីឡើងថ្លែងសុន្ទរកថា ដើម្បីរំលឹកពីបុព្វហេតុនៃការរត់ និងថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី។ សកម្មភាពថតរូបជុំគ្នាជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសិល្បករនៅមុខខ្លោងទ្វារចាប់ផ្ដើម បង្កើតបានជាបរិយាកាសដ៏អធិកអធមបំផុត។ ការរាប់ថយក្រោយយ៉ាងខ្លាំងៗដោយមហាជនរាប់ម៉ឺននាក់ ត្រូវបានធ្វើឡើងមុនពេលចុចស៊ីផ្លេបញ្ជាឱ្យចាប់ផ្ដើមការរត់ចេញជាផ្លូវការ។ អ្នករត់ប្រណាំងចាប់ផ្ដើមបោះជំហានទៅមុខដោយភាពជឿជាក់ និងស្នាមញញឹម ឆ្ពោះទៅរកគោលដៅនៃមេដាយសប្បុរសធម៌ដែលនៅខាងមុខ។ នៅតាមដងផ្លូវមានកន្លែងផ្ដល់ទឹកបរិសុទ្ធ និងភេសជ្ជៈប៉ូវកម្លាំងដោយឥតគិតថ្លៃ ដល់អ្នករត់គ្រប់រូបដើម្បីកុំឱ្យរាងកាយខ្សោះជាតិទឹក។ សកម្មភាពរត់រើសសំរាមនៅតាមផ្លូវ ជារឿយៗត្រូវបានរួមបញ្ចូល ដើម្បីជួយឱ្យទីក្រុងមានភាពស្អាតបាត និងមានបរិស្ថានល្អ។ ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តជិះកង់តាមដានសុខភាពអ្នករត់នៅតាមផ្លូវ ដើម្បីផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងករណីមានអ្នកមានបញ្ហាសុខភាព។ អ្នកស្ម័គ្រចិត្តឈរតាមបណ្ដោយផ្លូវរត់ ដើម្បីទះដៃអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់អ្នករត់ដែលចាប់ផ្ដើមមានអារម្មណ៍ហត់នឿយខ្លាំង។ សកម្មភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឈីប ដើម្បីវាស់ស្ទង់ពេលវេលារត់របស់អ្នកចូលរួមម្នាក់ៗឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។ អ្នករត់ខ្លះតុបតែងខ្លួនជាតួអង្គតុក្កតា ឬស្លៀកពាក់ឈុតប្លែកៗ ដើម្បីបង្កើនភាពទាក់ទាញ និងភាពសប្បាយរីករាយដល់អ្នកដទៃក្នុងកម្មវិធី។ សកម្មភាពផ្ដល់ផ្លែឈើដូចជាចេក ឬឪឡឹកនៅចន្លោះផ្លូវរត់ ដើម្បីបំពេញថាមពល និងជាតិស្ករដល់រាងកាយអ្នករត់ឱ្យមានកម្លាំងបន្តទៀត។ នៅពេលមកដល់ទីព្រ័ត្រ អ្នករត់ម្នាក់ៗទទួលបានមេដាយអនុស្សាវរីយ៍ ដែលជានិមិត្តរូបនៃទឹកចិត្តសប្បុរស និងការតស៊ូជម្នះឧបសគ្គរបស់ពួកគេ។ មានការរៀបចំកន្លែងសម្រាប់ម៉ាស្សាសម្រួលសាច់ដុំដោយឥតគិតថ្លៃ សម្រាប់អ្នកដែលបានប្រើប្រាស់កម្លាំងខ្លាំងក្នុងការរត់ចម្ងាយឆ្ងាយ។ សកម្មភាពប្រគល់ថវិកាសរុបដែលប្រមូលបានជូនដល់តំណាងមន្ទីរពេទ្យ ត្រូវបានធ្វើឡើងយ៉ាងឱឡារិក និងតម្លាភាពនៅលើឆាកតន្ត្រីធំ។ អ្នកចូលរួមអាចចូលរួមក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុននានាដែលបានចូលរួមឧបត្ថម្ភ។ សកម្មភាពនៃការរាំកម្សាន្តចង្វាក់ប្រពៃណី និងការប្រគំតន្ត្រីសម័យនៅទីលានបញ្ចប់ ដើម្បីអបអរសាទរជោគជ័យដ៏អស្ចារ្យនៃព្រឹត្តិការណ៍។ ការតាំងពិព័រណ៍រូបភាពអំពីសមិទ្ធផលដែលអង្គការសប្បុរសធម៌បានសម្រេចកន្លងមក ដើម្បីឱ្យមហាជនបានឃើញពីផលវិជ្ជមាននៃថវិការបស់ពួកគេ។ សកម្មភាពសម្អាតទីលានក្រោយបញ្ចប់កម្មវិធីយ៉ាងស្អាតល្អ បង្ហាញពីវិន័យ និងការទទួលខុសត្រូវខ្ពស់របស់អ្នកដែលបានចូលរួមចំណែក។ ការផ្ដល់អាហារសម្រន់ពេលព្រឹកដ៏មានផាសុកភាព ដល់អ្នករត់ដែលបានចំណាយកម្លាំង និងកាឡូរីយ៉ាងច្រើនក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះ។ ពិធីបញ្ចប់ទៅដោយស្នាមញញឹម ក្ដីសង្ឃឹម និងការប្តេជ្ញាចិត្តរបស់មហាជនថានឹងត្រលប់មកចូលរួមជួយសង្គមឱ្យកាន់តែច្រើននៅឆ្នាំក្រោយ។ ការរត់ប្រណាំងសប្បុរសធម៌សម្រាប់បុព្វហេតុសង្គម គឺជាស្ពានចម្លងក្ដីស្រឡាញ់ពីមហាជនទៅកាន់ជនរងគ្រោះ ដែលផ្ដល់នូវផលប្រយោជន៍មហាសាលទាំងផ្នែកសុខភាព និងសីលធម៌សង្គម។ សារៈសំខាន់ចម្បងបំផុតគឺការជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ តាមរយៈថវិកាសប្បុរសធម៌ដែលបានមកពីការចុះឈ្មោះរត់របស់សប្បុរសជន។ ការរត់ប្រណាំងជួយពង្រឹងសុខភាពបេះដូង សួត និងជួយឱ្យប្រព័ន្ធរបត់ឈាមដើរបានល្អ ដែលកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ វាផ្ដល់អត្ថប្រយោជន៍ផ្លូវចិត្តយ៉ាងខ្លាំង ដូចជាការកាត់បន្ថយភាពតានតឹង ភាពតប់ប្រមល់ និងបង្កើននូវកម្រិតអរម៉ូនរីករាយក្នុងរាងកាយ។ ការរត់សប្បុរសធម៌ជួយបណ្ដុះស្មារតីយោគយល់ ការអត់ឱន និងការចេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបុព្វហេតុរួមនៃសង្គមជាតិ។ វាជួយជម្រុញឱ្យយុវជនបានយល់ដឹងកាន់តែច្បាស់ពីបញ្ហាសង្គម និងការរួមចំណែកដោះស្រាយតាមរយៈសកម្មភាពកីឡាជាជាងការរិះគន់។ ការចូលរួមរត់ជួយឱ្យរាងកាយមានភាពមាំមួន រហ័សរហួន និងមានថាមពលពេញលេញក្នុងការបំពេញការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់។ វាផ្ដល់ឱកាសឱ្យតំបន់ទេសចរណ៍ដែលរៀបចំព្រឹត្តិការណ៍ ទទួលបានចំណូលសេដ្ឋកិច្ចបន្ថែមពីការមកដល់នៃអ្នករត់ប្រណាំងរាប់ពាន់នាក់។ ការរត់ជួយឱ្យយើងមានវិន័យលើខ្លួនឯងកាន់តែខ្លាំង តាមរយៈការហ្វឹកហាត់ទៀងទាត់ និងការកំណត់គោលដៅឱ្យដល់ទីព្រ័ត្រទោះបីជាមានការនឿយហត់។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ ដើម្បីប្រឆាំងនឹងមេរោគ និងជំងឺឆ្លងផ្សេងៗដែលកំពុងយាយីក្នុងសង្គមបច្ចុប្បន្ន។ កម្មវិធីនេះជួយឱ្យមហាជនបានស្គាល់ពីតម្លៃនៃសន្តិភាព និងស្ថិរភាពនយោបាយ ដែលអនុញ្ញាតឱ្យមានសេរីភាពក្នុងសកម្មភាពកីឡាមហាជន។ ការរត់សប្បុរសធម៌ជួយឱ្យអង្គការមនុស្សធម៌អាចបន្តបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួនបានយូរអង្វែង ដើម្បីជួយដល់កុមារក្រីក្រ និងជនងាយរងគ្រោះ។ វាគឺជាវេទិកាដ៏ល្អសម្រាប់បង្ហាញពីសមភាព និងសិទ្ធិស្មើគ្នានៃមនុស្សគ្រប់រូប ទោះបីជាជនពិការក៏អាចចូលរួមដោយមោទនភាពបំផុត។ ការរត់ជួយឱ្យយើងចេះឱ្យតម្លៃលើខ្យល់អាកាសបរិសុទ្ធ ធម្មជាតិបៃតង និងការថែរក្សាបរិស្ថានទីក្រុងឱ្យមានភាពស្រស់ស្អាតជានិច្ច។ វាផ្ដល់នូវភាពសប្បាយរីករាយ ការសម្រាកលម្ហែពីការងារដ៏មមាញឹក និងការបង្កើតមិត្តភាពថ្មីៗរវាងអ្នករត់មកពីគ្រប់មជ្ឈដ្ឋាន។ ការរត់ជួយឱ្យយើងស្គាល់ពីដែនកំណត់នៃរាងកាយខ្លួនឯង និងការរៀនជម្នះឧបសគ្គផ្លូវចិត្តដើម្បីសម្រេចជោគជ័យដ៏អស្ចារ្យលើវេទិកាជីវិត។ វាជួយឱ្យសង្គមជាតិមានសាមគ្គីភាពកាន់តែរឹងមាំ និងមានបរិយាកាសរស់នៅវិជ្ជមានដែលពោរពេញដោយស្នាមញញឹម និងការគោរពគ្នា។ ការចូលរួមរត់គឺជាការវិនិយោគលើសុខភាពដ៏ចំណេញបំផុត ដែលមិនត្រូវការដើមទុនច្រើន ប៉ុន្តែផ្ដល់ផលចំណេញជាសុខុមាលភាពពេញមួយជីវិត។ វាជួយឱ្យកុមារតូចៗបានរៀនសូត្រពីតម្លៃនៃការចែករំលែក និងទឹកចិត្តអាណិតអាសូរអ្នកដទៃតាំងពីពួកគេនៅមានវ័យក្មេងខ្ចីនៅឡើយ។ ការរត់ជួយឱ្យយើងមានស្មារតីផ្ដោតអារម្មណ៍បានល្អ និងមានការចងចាំកាន់តែប្រសើរសម្រាប់កិច្ចការងាររដ្ឋបាល និងការសិក្សារៀនសូត្រ។ វាគឺជាស្ពានចម្លងក្ដីស្រឡាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយមិនប្រកាន់ឋានៈសង្គម និន្នាការនយោបាយ ឬជាតិសាសន៍ឡើយ។ ការរត់ជួយឱ្យពិភពលោកមើលឃើញពីកម្ពុជាក្នុងរូបភាពជាប្រទេសដែលពោរពេញដោយទឹកចិត្តមនុស្សធម៌ និងភាពស៊ីវិល័យនៃពលរដ្ឋខ្លួន។ វាជួយជម្រុញឱ្យមានការផ្លាស់ប្តូរទម្លាប់រស់នៅដែលមិនល្អ ឱ្យមកជាការរស់នៅប្រកបដោយផាសុកភាព និងសុខុមាលភាពមាំមួនជានិច្ច។ ការរត់ផ្ដល់នូវអារម្មណ៍ពេញចិត្ត និងមោទនភាពចំពោះខ្លួនឯង ដែលបានក្លាយជាចំណែកតូចមួយក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃឱ្យរស់ឡើងវិញ។ វាជួយឱ្យយើងយល់ថារាល់សកម្មភាពតូចមួយរបស់យើង ពិតជាអាចផ្លាស់ប្តូរជីវិតអ្នកដទៃឱ្យមានក្ដីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងបានយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍នេះគឺជាការកសាងអនាគតមួយដែលពោរពេញដោយសុខភាពមាំមួន សន្តិភាព និងក្ដីសង្ឃឹមជានិរន្តរ៍សម្រាប់មនុស្សជាតិ។ សរុបសេចក្ដីមក ការរត់ប្រណាំងសប្បុរសធម៌សម្រាប់បុព្វហេតុសង្គម មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាធម្មតានោះទេ ប៉ុន្តែវាគឺជា ចលនាមនុស្សធម៌ដ៏មានឥទ្ធិពល ដែលផ្តល់ផលប្រយោជន៍ទ្វេដង។ ក្នុងនាមជាអ្នកចូលរួម យើងមិនត្រឹមតែទទួលបាននូវរាងកាយមាំមួន និងសុខភាពផ្លូវចិត្តល្អប៉ុណ្ណោះទេ។ ប៉ុន្តែយើងថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមជាតិឱ្យកាន់តែប្រសើរឡើងតាមរយៈការបរិច្ចាគ និងការជម្រុញទឹកចិត្តដល់អ្នកដទៃ។